ការដឹកជញ្ជូនទំនិញសម្រាប់អាជីវករនៅតាមផ្សារ និងតូបលក់ដូរនានាគឺជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់សេដ្ឋកិច្ចដែលបានទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។ របៀបនៃការដឹកជញ្ជូនទាំងនេះមានលក្ខណៈខុសប្លែកពីគ្នាទៅតាមទំហំអាជីវកម្ម ទីតាំងភូមិសាស្ត្រ និងប្រភេទទំនិញដែលបានលក់ដូរ។ មធ្យោបាយទាំងនេះបានបង្ហាញពីភាពបត់បែននិងភាពច្នៃប្រឌិតរបស់អាជីវករក្នុងការសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែង ដើម្បីធានាថាទំនិញរបស់ពួកគេអាចទៅដល់ទីផ្សារទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពបំផុត។ ការសិក្សាពីមធ្យោបាយទាំងនេះនឹងជួយឱ្យយើងមើលឃើញកាន់តែច្បាស់ពីសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ម៉ូតូជាមួយនឹងរទេះភ្ជាប់នៅខាងក្រោយ ឬកន្ត្រកធំៗបានក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុតសម្រាប់អាជីវករខ្នាតតូចនិងមធ្យមក្នុងការដឹកជញ្ជូនទំនិញរបស់ពួកគេ។ មធ្យោបាយនេះមានលក្ខណៈបត់បែនខ្ពស់ព្រោះវាអាចបើកបរបានយ៉ាងងាយស្រួលនៅក្នុងទីក្រុងដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ អាជីវករជាច្រើនបានប្រើប្រាស់ម៉ូតូភ្ជាប់រទេះសម្រាប់ដឹកជញ្ជូនបន្លែ ផ្លែឈើ ឬសម្ភារៈប្រើប្រាស់ទៅកាន់ទីផ្សារនៅពេលព្រឹកព្រលឹម។ ភាពរហ័សរហួនរបស់វាបានជួយឱ្យពួកគេអាចយកទំនិញស្រស់ៗទៅដល់ដៃអតិថិជនបានទាន់ពេល។ លើសពីនេះ ការចំណាយលើប្រេងសាំងនិងថ្លៃថែទាំក៏មានតម្លៃទាបជាងរថយន្តផងដែរ។ រទេះម៉ូតូនេះត្រូវបានគេរចនាឡើងយ៉ាងពិសេសដើម្បីផ្ទុកទំនិញក្នុងបរិមាណច្រើននិងមានសុវត្ថិភាព។ ជួនកាលរទេះទាំងនោះមានគម្របគ្របពីលើដើម្បីការពារទំនិញពីកម្ដៅថ្ងៃនិងទឹកភ្លៀង។ ការប្រើប្រាស់ម៉ូតូនិងរទេះភ្ជាប់នេះបានជួយសន្សំសំចៃទាំងថវិកានិងពេលវេលារបស់អាជីវករបានយ៉ាងច្រើន។ សម្រាប់អាជីវករដែលមានទំនិញច្រើនបន្តិច តុកតុក ឬកង់បីគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ពួកគេ។ កង់បីមានទំហំធំជាងម៉ូតូដែលភ្ជាប់រទេះ ដូច្នេះវាអាចផ្ទុកទំនិញបានច្រើនជាង។ តម្លៃសេវាកម្មកង់បីក៏សមរម្យសម្រាប់អាជីវករដែលចង់បានភាពរហ័សរហួននិងងាយស្រួល។ អាជីវករជាច្រើននៅតាមផ្សារទំនើបឬផ្សារធំៗបានប្រើប្រាស់កង់បីដើម្បីដឹកជញ្ជូនទំនិញពីកន្លែងស្តុកទុកទៅកាន់តូបរបស់ពួកគេ។ កង់បីក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរតាមផ្លូវតូចចង្អៀតដែលរថយន្តធំៗមិនអាចចូលទៅបាន។ ក្រៅពីនេះ ការប្រើប្រាស់កង់បីក៏បានជួយឱ្យពួកគេអាចដឹកជញ្ជូនទំនិញទៅដល់ទីតាំងរបស់អតិថិជនបានយ៉ាងងាយស្រួល។ ពេលខ្លះ កង់បីត្រូវបានគេប្រើដើម្បីដឹកជញ្ជូនទំនិញដូចជា សម្លៀកបំពាក់ ស្បែកជើង ឬសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។ ការប្រើប្រាស់កង់បីបានផ្តល់ភាពងាយស្រួលនិងប្រសិទ្ធភាពខ្ពស់ដល់សកម្មភាពអាជីវកម្មរបស់ពួកគេ។ សម្រាប់អាជីវករដែលលក់ដូរនៅជិតផ្ទះ ឬនៅទីតាំងមួយដែលមិនឆ្ងាយពីកន្លែងស្តុកទំនិញ ពួកគេបានប្រើប្រាស់រទេះរុញដោយដៃ។ រទេះប្រភេទនេះមានលក្ខណៈតូចនិងមានកង់ដើម្បីងាយស្រួលក្នុងការរុញទៅមក។ រទេះរុញត្រូវបានគេប្រើប្រាស់ជាទូទៅនៅតាមទីផ្សារដែលមានផ្លូវតូចៗ ហើយការប្រើប្រាស់រថយន្តធំៗអាចនឹងមិនមានភាពងាយស្រួលឡើយ។ អាជីវករលក់សាច់ ត្រី បន្លែ និងផ្លែឈើបានប្រើប្រាស់រទេះរុញទាំងនេះដើម្បីយកទំនិញទៅដាក់លក់នៅតាមតូបរបស់ពួកគេ។ ការប្រើរទេះនេះមានតម្លៃថោកជាងមធ្យោបាយផ្សេងៗទៀត និងមិនចាំបាច់ប្រើប្រាស់ប្រេងឥន្ធនៈឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាបានចំណាយកម្លាំងមនុស្សច្រើន និងអាចប្រើបានតែនៅចម្ងាយជិតៗប៉ុណ្ណោះ។ រទេះរុញក៏ជាមធ្យោបាយដ៏សំខាន់ដែលបានជួយសម្រួលការងារប្រចាំថ្ងៃរបស់អាជីវករនៅតាមផ្លូវដែលកកស្ទះផងដែរ។ សម្រាប់ទីផ្សារធំៗដែលមានបរិមាណទំនិញច្រើន ការដឹកជញ្ជូនដោយរថយន្តធំៗគឺជាជម្រើសដ៏ល្អបំផុត។ រថយន្តដឹកទំនិញធំៗត្រូវបានគេប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញពីកសិដ្ឋាន ឃ្លាំងស្តុក ឬក្រុមហ៊ុនចែកចាយមកកាន់ទីផ្សារ។ រថយន្តប្រភេទនេះអាចផ្ទុកទំនិញបានក្នុងបរិមាណច្រើននិងមានសុវត្ថិភាពខ្ពស់។ ការដឹកជញ្ជូនដោយរថយន្តធំៗមានប្រសិទ្ធភាពក្នុងការធានានូវការផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលា។ ការប្រើប្រាស់រថយន្តធំៗក៏បានរួមចំណែកដល់ការកាត់បន្ថយចំនួនរថយន្តតូចៗនៅលើដងផ្លូវផងដែរ។ ការដឹកជញ្ជូនដោយរថយន្តធំៗបានក្លាយជាឆ្អឹងខ្នងនៃការផ្គត់ផ្គង់ទំនិញសម្រាប់អាជីវករនៅក្នុងទីផ្សារនីមួយៗ។ ឧទាហរណ៍ដូចជាការដឹកបន្លែពីខេត្តទៅរាជធានីភ្នំពេញនៅពេលយប់ជាដើម។ សម្រាប់អ្នកលក់តាមតូបតូចៗដែលលក់ទំនិញមានទម្ងន់ស្រាល ពួកគេបានជ្រើសរើសការដើរ ឬប្រើម៉ូតូដោយប្រើប្រាស់ថង់យួរដៃឬកាបូប។ អាជីវករប្រភេទនេះជាទូទៅលក់ទំនិញតិចតួចដូចជា នំចំណី ភេសជ្ជៈ ឬរបស់របរប្រើប្រាស់តូចៗជាដើម។ ការដើរនិងយួរថង់សម្រាប់ដាក់ទំនិញមានលក្ខណៈសាមញ្ញនិងមិនចំណាយថវិកាឡើយ។ វាត្រូវបានប្រើប្រាស់សម្រាប់ចម្ងាយផ្លូវដែលនៅជិតៗតូបលក់ដូររបស់ពួកគេ។ ពេលខ្លះពួកគេក៏បានប្រើម៉ូតូរបស់ខ្លួនដើម្បីដឹកជញ្ជូនថង់ទាំងនោះបានផងដែរ។ នេះបានបង្ហាញពីភាពសាមញ្ញតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងអាជីវកម្មខ្នាតតូច។ អាជីវករលក់ដូរតាមផ្លូវជាច្រើនក៏បានប្រើប្រាស់រទេះរុញតូចៗផងដែរ។ រទេះទាំងនេះត្រូវបានគេរចនាឡើងយ៉ាងពិសេសដើម្បីលក់ដូរចំណីអាហារឬភេសជ្ជៈ។ ពួកគេអាចរុញរទេះទាំងនោះពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីលក់ដូរ។ មធ្យោបាយនេះមានភាពបត់បែនខ្ពស់ព្រោះវាអាចផ្លាស់ប្តូរទីតាំងលក់ដូរបានគ្រប់ពេលវេលា។ រទេះរុញទាំងនេះជួយឱ្យអាជីវករអាចស្វែងរកទីតាំងលក់ដូរដែលមានភ្ញៀវច្រើនបាន។ ការប្រើប្រាស់រទេះរុញក៏បានជួយកាត់បន្ថយការចំណាយក្នុងការជួលតូបនៅតាមទីផ្សារផងដែរ។ វាជាការបង្ហាញពីភាពឆ្លាតវៃក្នុងការប្រើប្រាស់ធនធានរបស់អាជីវករ។ សរុបមក ការដឹកជញ្ជូនទំនិញសម្រាប់អាជីវករតាមផ្សារ និងតូបលក់មានលក្ខណៈសម្បូរបែបដែលបានឆ្លុះបញ្ចាំងពីសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកនៅក្នុងសង្គមខ្មែរ។ មធ្យោបាយនីមួយៗសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួនដែលអាស្រ័យទៅលើតម្រូវការជាក់ស្តែង។